ការទទួលទានអាហារគឺជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃ ហើយក៏ជាវិធីដែលបុគ្គលគ្រប់រូបអាចទំនាក់ទំនងគ្នាទៅវិញទៅមក។ មិត្តភ័ក្តិ និងអ្នកស្គាល់គ្នាបង្កើតជាចំណងមិត្តភាពដ៏រឹងមាំ ហើយមនុស្សបានភ្ជាប់ទំនាក់ទំនងតាមរបៀបផ្សេងៗគឺនៅពេលទទួលទានអាហាររួមគ្នា។ ចំណេះដឹងសុជីវធម៌ត្រឹមត្រូវដែលប្រើប្រាស់នៅពេលទទួលទានអាហារផ្លូវការនិងក្រៅផ្លូវការគឺជាវិធីមួយដ៏ល្អបំផុតក្នុងការបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក។ ពេលទទួលទានអាហារការបង្ហាញឥរិយាបថល្អបង្ហាញពីការគួរសម និងភាពថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ។ ការដួសម្ហូបគួររង់ចាំឱ្យអ្នកដែលមានវ័យចំណាស់ ឬ ថ្នាក់ខ្ពស់ជាងចាប់ផ្ដើមដួសម្ហូបមុនសិនចាំយើងដួសតាមក្រោយ នេះបង្ហាញពីការគោរព។ គួរដួសម្ហូបតែល្មមសម្រាប់ខ្លួនឯងប៉ុណ្ណោះ ជៀសវាងការដួសច្រើនលើសលប់ រហូតហៀរចេញពីចាន នេះជារឿងមួយដែលមិនសមរម្យ មិនគួរធ្វើ។ ត្រូវប្រើស្លាបព្រា ឬចង្កឹះដែលគេបានត្រៀមទុកសម្រាប់ដួសម្ហូបរួម មិនត្រូវប្រើស្លាបព្រាដែលខ្លួនកំពុងប្រើសម្រាប់បរិភោគនោះទេ។ ពេលដួសម្ហូប មិនត្រូវកូរយកតែបំណែកដែលខ្លួនចូលចិត្តនោះទេ គួរដួសយកតាមធម្មតា។ ត្រូវចេះប្រុងប្រយ័ត្នកុំធ្វើឱ្យកំពប់ម្ហូប ឬទឹកជ្រលក់លើតុ ឬលើសម្លៀកបំពាក់អ្នកដទៃ។ នៅពេលទទួលទានអាហារជាលក្ខណៈគ្រួសារ ឬជាមួយមនុស្សចាស់ គួរតែដួសបាយនិងម្ហូបបម្រើមនុស្សចាស់មុនគេ។ ពេលហុចចានបាយ ឬម្ហូបជូនមនុស្សចាស់ គួរប្រើដៃទាំងពីរដើម្បីបង្ហាញការគោរព។ ក្នុងការដួសឬចាប់ម្ហូបមកដាក់ក្នុងមាត់ គេពុំដួសឲ្យទាល់តែពេញស្លាបព្រាឬទាល់តែហូរហៀរស្រក់ប្រឡាក់កម្រាលតុនោះឡើយ ។ ពេលទទួលទានអាហារ ពុំគួរហាមាត់ឲ្យធំពេកទេ កុំឱនក្បាលចុះពេក កុំងើយក្បាលពេក ចំណែកឯធ្មេញទៀតសោតក៏មិនត្រូវឲ្យប៉ះនឹងស្លាបព្រាទាល់តែឮសូរឡើយ។ ពេលដួសម្ហូប គេបង្រួមកែងដៃឲ្យនៅតាមទំហំខ្លួន មិនគួរទុកឲ្យច្រងេងច្រងាង ទើសដៃអ្នកអង្គុយជិតឡើយ។ ពេលកំពុងទទួលទានអាហារ មិនគួរដាក់កែងដៃលើតុពេលកំពុងញុំាឡើយ។ អ្នកមិនគួររើស ឬ ទាររកម្ហូបខុសទំនងនោះទេ ឬ ទាររកម្ហូបដែលគេពុំដាក់ឲ្យទ្បើយ។ អ្នកមិនត្រូវទុកម្ហូបដែលមានឱជារសឆ្ងាញ់ ឬម្ហូបដែលខ្លួនចូលចិត្ត នៅតែកន្លែងមុខខ្លួនទេ ត្រូវផ្លាស់ប្តូរកន្លែងម្ហូបខ្លះ ដើម្បីជាការគួរសមដល់លោកអ្នកដែលមិនទានបានទទួលទាន បានសាក និងបិភោគផងដែរ។ ក្នុងការថែទាំ និងបំរើអាហារដល់មនុស្សចាស់ គួរតែមានកិរិយាសមរម្យ និងគួរអោយការគោរពដល់ភ្ញៀវ ដើម្បីធានាថាពួកគេមានអារម្មណ៍កក់ក្តៅ និងឲ្យតម្លៃ។ បើអាច សូមអញ្ជើញពួកគាត់អង្គុយតុម្ហូប ដើម្បីអោយមានអារម្មណ៍ថាគេនៅជាសមាជិកសង្គម។ ប្រើអាហារដែលងាយលេប ស្រាលពោះ និងមានសារជាតិចិញ្ចឹមត្រឹមត្រូវ។ យើងអាចសួរថាតើលោកយាយ លោកតាចង់ទទួលទានអ្វីមុនឬចង់ឱ្យខ្ញំុដួសម្ហូបប៉ុន្មាន? បន្ទាប់ពីដួសហើយ គួរដាក់ចានបាយ និងម្ហូបនៅកន្លែងដែលមនុស្សចាស់អាចយកបានស្រួល។ អ្នកមិនគួរ ជក់បារីក្នុងកំឡុងពេលទទួលទានអាហារ នោះទេ បើសិនជាអ្នកបរិភោគហើយមុនគេ គួរតែសំុការអនុញ្ញតចេញពីតុ ហើយទៅជក់កន្លែងដែលសមរម្យ។ ពេលកំពុងបរិភោគមិនត្រូវខាកស្តោះឡើយ បើកណ្តាស់ឬក្អកទប់មិនបាន ក៏ត្រូវងាកមុខចេញពីតុ ឬយកកូនកន្សែងខ្ទប់មាត់កុំព្រួសបាយ ឬទឹកមាត់ចូលបាយ និងមុខម្ហូបនៅលើតុ។ ចំពោះការប្រមូលចានត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យមានសំឡេងរំខានខ្លាំង ឬធ្វើឱ្យធ្លាក់បែក។ បន្ទាប់ពីប្រមូលចានបាយហើយ គួរជូតសម្អាតតុឱ្យបានស្អាតបាត។ ការអនុវត្តនូវឥរិយាបថល្អជួយលើកកម្ពស់បរិយាកាសទទួលទានអាហារឱ្យកាន់តែរីករាយ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកដទៃផងដែរ។ មិនត្រូវប្រញាប់ប្រមូលចានបាយឬសម្អាតតុខណៈពេលដែលអ្នកដទៃកំពុងទទួលទាននៅឡើយនោះទេគួររង់ចាំរហូតដល់មនុស្សគ្រប់គ្នាទទួលទានរួចរាល់សិន។ ត្រូវចេះសួរថា "តើលោក ឬ លោកស្រីបញ្ចប់ការទទួលអាហាររួចហើយឬនៅ?" មិនគួរប្រមូលចានភ្លាមៗ ដោយមិនបានសួរទេ។ ប្រសិនបើចាំបាច់ត្រូវប្រមូលចានមុន គួរតែសុំការអនុញ្ញាតពីអ្នកនៅជុំវិញតុសិន ។ បង្ហាញការគោរពនិងអភ័យទោសដោយប្រើពាក្យថា "សូមអភ័យទោស ខ្ញុំត្រូវប្រមូលចានដើម្បីយកទៅសម្អាត"។ ប្រសិនបើមានអាហារធ្លាក់លើតុ ឬលើដី ត្រូវសំអាតអោយស្អាតភ្លាមៗ។